ក្នុងវប្បធម៌ខ្មែរ មិត្តភាពមិនមែនមានតែការសើចសប្បាយ ឬជួយគ្នាក្នុងជីវិតប្រចាំថ្ងៃទេ។ វាក៏រួមមានការជួយគ្នាផ្នែកវិញ្ញាណ និងអារម្មណ៍ផងដែរ។ ពេលមិត្តម្នាក់ជួបការសោកសៅ ឬវង្វេង មិត្តផ្សេងទៀតតែងតែផ្តល់ការលួងលោម និងដំបូន្មាន។ មិត្តខ្មែរជាច្រើនលើកទឹកចិត្តគ្នាឲ្យទៅជួបព្រះសង្ឃ ដើម្បីទទួលដំបូន្មាន។ វត្តអារាមត្រូវបានចាត់ទុកថាជាទីកន្លែងស្ងប់ស្ងាត់សម្រាប់គិតពិចារណា និងស្ដារចិត្តឡើងវិញ។ មិត្តអាចទៅវត្តជាមួយគ្នា ពេលមិត្តម្នាក់ទៀតកំពុងពិបាកផ្លូវអារម្មណ៍។ ពួកគេដុតធូប បន់ស្រន់ និងស្តាប់ធម៌ទេសនារបស់ព្រះសង្ឃ។ ការទៅទីវត្តអារាមជួយបន្ថយសម្ពាធ និងនាំមកនូវសេចក្ដីស្ងប់ក្នុងចិត្ត។ ពេលខ្លះ ពួកគេក៏ចែករំលែកការបង្រៀនក្នុងពុទ្ធសាសនាដែលផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកផងដែរ។ មិត្តខ្លះអង្គុយសមាធិជាមួយគ្នាដើម្បីធ្វើឲ្យចិត្តស្ងប់ស្ងាត់។ សមាធិជួយពួកគេគ្រប់គ្រងអារម្មណ៍ និងស្វែងរកសេចក្ដីស្ងប់។ ពេលមានមិត្តបាត់បង់អ្នកជាទីស្រឡាញ់ មិត្តផ្សេងទៀតផ្តល់ការលួងលោមផ្លូវចិត្ត និងខាងវិញ្ញាណតាមរយៈការបួងសួង ឬ អធិស្ឋានឱ្យគ្នា។។ មិត្តខ្លះជជែកគ្នាអំពីមេរៀនសីលធម៌ដែលរៀនបានពីជីវិត។ ពួកគេរំឭកគ្នាអំពីកម្មផល និងសារៈសំខាន់នៃការធ្វើអំពើល្អ។ ពួកគេជឿថា មិត្តភាពគួរជួយគ្នាមិនត្រឹមតែផ្នែករាងកាយទេ តែរួមទាំងវិញ្ញាណផងដែរ។ ពេលខ្លះ គេក៏រួមគ្នាធ្វើចង្ហាន់ទៅវត្ត។ ពេលមិត្តម្នាក់មានទុក្ខព្រួយ មិត្តម្នាក់ទៀតអាចណែនាំឲ្យទៅជួបព្រះសង្ឃ។ ជាញឹកញាប់ ពាក្យបង្គាប់របស់ព្រះសង្ឃផ្តល់ទស្សនៈថ្មី និងធ្វើឱ្យចិត្តធូរស្បើយ។ បន្ទាប់មក មិត្តភក្តិជជែកគ្នាអំពីសង្ឃដីកានោះ រួចយកវាទៅអនុវត្តក្នុងជីវិត។ ដំបូន្មានផ្លូវវិញ្ញាណជួយមិត្តឲ្យប្រឈមនឹងបញ្ហាជីវិតបានដោយមិនបោះបង់។ យុវជនខ្លះក៏ជួបព្រះសង្ឃ ដើម្បីឱ្យទ្រង់ប្រោះព្រំ មុនប្រលងផងដែរ។ ជាទូទៅ មិត្តតែងតែទៅជាមួយគ្នាដើម្បីទទួលពរជ័យ ឲ្យប្រឡងបានដោយជោគជ័យ។ វាជួយបង្កើនទំនុកចិត្ត និងមិត្តភាពរបស់ពួកគេ។ ពេលខ្លះ មិត្តជួយគ្នាឲ្យជៀសវាងទម្លាប់អាក្រក់ ឬគំនិតអវិជ្ជមាន។ ពេលខ្លះពួកគេចូលរួមពិធីសាសនាជាមួយគ្នា ដើម្បីពង្រឹងជំនឿរបស់ពួកគេ។ តាមរយៈជំនឿតែមួយ មិត្តភាពរបស់ពួកគេកាន់តែជ្រាលជ្រៅជាងមុន។ មិត្តភាពមិនត្រឹមតែជារយៈពេលនៃការស្គាល់គ្នានោះទេ ប៉ុន្តែជាការចែករំលែកសេចក្ដីស្ងប់សុខ និងជំនឿខាងវិញ្ញាណផងដែរ។